ការលាយបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីបុរាណ និងតន្ត្រីអេឡិចត្រូនិក EDM គឺជាការបង្កើតនូវទម្រង់សិល្បៈថ្មីមួយដែលផ្សារភ្ជាប់អតីតកាលជាមួយសម័យទំនើប។ ការលាយបញ្ចូលគ្នានេះមានគោលបំណងចម្បងក្នុងការអភិរក្ស និងលើកកម្ពស់ឧបករណ៍តន្ត្រីបុរាណឱ្យមានភាពរស់រវើកក្នុងយុគសម័យទំនើប។ ការលាយបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីបុរាណ និងតន្ត្រីអេឡិចត្រូនិក EDM កើតឡើងដោយសារសិល្បករចង់បង្កើតនូវសំឡេងប្លែកអស្ចារ្យ ដែលមិនធ្លាប់មានពីមុនមក ដើម្បីទាក់ទាញត្រចៀកអ្នកស្ដាប់។ ការប្រើប្រាស់ចង្វាក់ EDM ជួយឱ្យសំឡេងឧបករណ៍បុរាណដែលធ្លាប់តែមានលក្ខណៈស្រទន់ ក្លាយទៅជាមានថាមពល និងអាចរាំលេងបានយ៉ាងសប្បាយរីករាយ។ មូលហេតុមួយទៀតគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់យុវជនជំនាន់ក្រោយ ឱ្យងាកមកស្គាល់ និងស្រឡាញ់ឧបករណ៍តន្ត្រីជាតិរបស់ខ្លួនឡើងវិញ។ ការលាយបញ្ចូលគ្នានេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការនាំយកអត្តសញ្ញាណវប្បធម៌ខ្មែរ ទៅបង្ហាញលើឆាកតន្ត្រីលំដាប់អន្តរជាតិ។ វាអនុញ្ញាតឱ្យឧបករណ៍បុរាណដូចជា ចាប៉ីដងវែង ឬរនាត អាចបង្ហាញខ្លួនក្នុងកម្មវិធីជប់លៀងទំនើបៗ និងមហោស្រពតន្ត្រីខ្នាតធំបាន។ សិល្បករចង់បង្ហាញពីភាពបត់បែននៃឧបករណ៍តន្ត្រីបុរាណ ដែលអាចលេងចុះសម្រុងជាមួយឧបករណ៍ឌីជីថលគ្រប់ប្រភេទ។ ការបង្កើតតន្ត្រីបែបនេះជួយកាត់បន្ថយគម្លាតរវាងមនុស្សចាស់ និងយុវជន តាមរយៈការស្ដាប់តន្ត្រីដែលរួមបញ្ចូលគ្នានូវរចនាបថពីរបែប។ វាផ្ដល់នូវសេរីភាពក្នុងការច្នៃប្រឌិតដល់ផលិតករតន្ត្រី ក្នុងការសាកល្បងបញ្ចូលសំឡេងធម្មជាតិទៅក្នុងបច្ចេកវិទ្យាអេឡិចត្រូនិក។ មូលហេតុបច្ចេកទេសគឺសំឡេងឧបករណ៍បុរាណមានលក្ខណៈពិសេស ដែលជួយឱ្យបទភ្លេង EDM មិនមានភាពរឹងកំព្រឹសពេក។ ការលាយបញ្ចូលគ្នានេះជួយបង្កើតនូវអារម្មណ៍រំភើប និងមោទនភាពជាតិ នៅពេលដែលឮសំឡេងឧបករណ៍ដូនតា លាន់ឮក្នុងចង្វាក់សម័យកាល។ វាគឺជាការវិវត្តធម្មជាតិនៃសិល្បៈ ដែលត្រូវផ្លាស់ប្តូរទម្រង់ខ្លះៗ ដើម្បីឱ្យអាចបន្តរស់រានមានជីវិតក្នុងសង្គមដែលកំពុងរីកចម្រើន។ សិល្បករចង់ប្រើប្រាស់ EDM ជាស្ពានសម្រាប់នាំយកសិល្បៈបុរាណទៅកាន់ទីផ្សារតន្ត្រីសកល។ ការធ្វើបែបនេះជួយបង្កើនតម្លៃដល់ឧបករណ៍តន្ត្រីបុរាណ មិនឱ្យមានឈ្មោះត្រឹមតែជាវត្ថុបុរាណសម្រាប់ដាក់តាំងក្នុងសារមន្ទីរ។ ជាចុងក្រោយ មូលហេតុដ៏សំខាន់គឺដើម្បីបង្ហាញថា វប្បធម៌មិនមែនស្ថិតនៅទ្រឹងឡើយ ប៉ុន្តែវាត្រូវតែមានការច្នៃប្រឌិត និងអភិវឌ្ឍជានិច្ច។ សម្រាប់ការលាយបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីបុរាណ និងតន្ត្រីអេឡិចត្រូនិក EDM ឱ្យចេញជាលទ្ធផលប្រកបដោយគុណភាពអាជីព អ្នកផលិតតន្ត្រីចាំបាច់ត្រូវមានសម្ភារៈបច្ចេកទេសមួយចំនួន។ ជាដំបូងអ្នកត្រូវមានកុំព្យូទ័រដែលមានកម្លាំងខ្លាំង ដើម្បីអាចដំណើរការកម្មវិធីកាត់តតន្ត្រីធំៗបានដោយរលូន។ កម្មវិធីផលិតតន្ត្រីឌីជីថល ឬហៅថា DAW មានដូចជា អេប៊លថុន ឡាយ អែហ្វអិល ស្ទូឌីយ៉ូ ឬ ឡូជិក ប្រូ គឺជាបេះដូងសំខាន់សម្រាប់រៀបចំចង្វាក់ EDM។ ឧបករណ៍តន្ត្រីបុរាណពិតៗដូចជា ចាប៉ីដងវែង រនាតឯក ឬខ្លុយ ត្រូវតែត្រៀមលក្ខណៈឱ្យរួចរាល់សម្រាប់ការប្រគំផ្ទាល់ ឬការថតបញ្ចូល។ ម៉ាស៊ីនបំប្លែងសំឡេង គឺជាសម្ភារៈមិនអាចខ្វះបានសម្រាប់តភ្ជាប់សំឡេងពីឧបករណ៍បុរាណចូលទៅក្នុងកុំព្យូទ័រ។ មីក្រូហ្វូនដែលមានគុណភាពខ្ពស់ ត្រូវការជាចាំបាច់ដើម្បីចាប់យកសំឡេងឧបករណ៍បុរាណឱ្យបានច្បាស់ និងធម្មជាតិបំផុត។ កាសស្តាប់ត្រចៀកកម្រិតស្ទីឌីយ៉ូ ជួយឱ្យអ្នកផលិតតន្ត្រីអាចឮសំឡេងលម្អិតតូចៗបានយ៉ាងច្បាស់លាស់។ ឧបករណ៍បំពងសំឡេងស្ទីឌីយ៉ូ ប្រើសម្រាប់ត្រួតពិនិត្យតុល្យភាពសំឡេងរវាងឧបករណ៍បុរាណ និងភ្លេងអេឡិចត្រូនិក។ ឧបករណ៍បញ្ជាសញ្ញា MIDI ឬ ក្ដារចុច MIDI ប្រើសម្រាប់បញ្ជាសំឡេងសំយោគ និងបង្កើតចង្វាក់រំភើបបែប EDM។ ខ្សែសំឡេងដែលមានគុណភាពល្អ ជួយការពារការលេចធ្លាយសំឡេងរំខានក្នុងអំឡុងពេលថតសំឡេងឧបករណ៍បុរាណ។ ឧបករណ៍បន្ទះអេប៉ុងការពារសំឡេងរំពងក្នុងបន្ទប់ថត ជួយឱ្យសំឡេងឧបករណ៍បុរាណដែលថតបានមានភាពស្ងប់ល្អ។ កម្មវិធីជំនួយសំឡេងប្លែកៗ ត្រូវបានប្រើដើម្បីច្នៃសំឡេងឧបករណ៍បុរាណឱ្យមានភាពទំនើប និងអស្ចារ្យជាងមុន។ ប្រសិនបើប្រើឧបករណ៍ខ្យល់ដូចជាខ្លុយ អ្នកត្រូវមានបន្ទះការពារខ្យល់បោក ដើម្បីកុំឱ្យមានសំឡេងខ្យល់រំខានខ្លាំងពេក។ ឧបករណ៍ចាប់សញ្ញាសំឡេង អាចប្រើបំពាក់លើឧបករណ៍ខ្សែដូចជាចាប៉ី ដើម្បីបញ្ជូនសំឡេងទៅកាន់ម៉ាស៊ីនបានកាន់តែងាយស្រួល។ ម៉ាស៊ីនផ្ទុកទិន្នន័យក្រៅ ត្រូវការសម្រាប់រក្សាទុកឯកសារសំឡេងដែលមានទំហំធំៗក្នុងពេលផលិត។ កម្មវិធីសម្រាប់សម្រួលកម្រិតសំឡេង ជួយឱ្យបទភ្លេងបុរាណ និង EDM រលាយចូលគ្នាជាសាច់ភ្លេងតែមួយ។ ប្រភពថាមពលអគ្គិសនីដែលថេរ ជួយការពារសម្ភារៈអេឡិចត្រូនិចពីការឆក់ ឬការប្រែប្រួលភ្លើងដែលនាំឱ្យខូចគុណភាពសំឡេង។ កម្រងសំឡេងគំរូ នៃចង្វាក់ស្គរ EDM ត្រូវបានប្រើសម្រាប់ផ្សំជាមួយសំឡេងឧបករណ៍បុរាណឱ្យកាន់តែមានថាមពល។ ជើងទម្រមីក្រូហ្វូន ដែលរឹងមាំ ជួយឱ្យការដាក់ទីតាំងមីក្រូហ្វូនចំពោះមុខឧបករណ៍បុរាណមានស្ថេរភាពល្អ។ សៀវភៅកំណត់ត្រា ឬកម្មវិធីកត់ត្រា ប្រើសម្រាប់រៀបចំរចនាសម្ព័ន្ធបទចម្រៀង ឱ្យមានតុល្យភាពរវាងផ្នែកបុរាណ និងសម័យ។ ជាចុងក្រោយ ចំណេះដឹងបច្ចេកទេស និងសិល្បៈរបស់អ្នកផលិត គឺជាសម្ភារៈអរូបិយដ៏សំខាន់បំផុតក្នុងការធ្វើឱ្យសម្ភារៈទាំងអស់ដំណើរការបានល្អ។ ការលាយបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីបុរាណ និងតន្ត្រីអេឡិចត្រូនិក EDM គឺជាសិល្បៈកម្រិតខ្ពស់ដែលតម្រូវឱ្យផលិតករមានតុល្យភាពរវាងចំណេះដឹងផ្នែកវប្បធម៌ និងបច្ចេកវិទ្យាទំនើប។ ផលិតករត្រូវមានជំនាញច្បាស់លាស់ក្នុងការប្រើប្រាស់កម្មវិធីផលិតតន្ត្រីឌីជីថល ដើម្បីអាចកាត់ត និងរៀបចំលំដាប់សំឡេងឱ្យមានសណ្ដាប់ធ្នាប់។ ការយល់ដឹងពីទ្រឹស្ដីតន្ត្រីបុរាណ ដូចជាប្រភេទនៃស្រឡាយសំឡេង និងចង្វាក់ឡកឡឺយ គឺជាគ្រឹះមិនអាចខ្វះបានសម្រាប់រៀបចំឱ្យត្រូវគ្នាជាមួយ EDM។ បច្ចេកទេសនៃការដាក់ទីតាំងមីក្រូហ្វូន ត្រូវតែធ្វើឡើងដោយផ្ចិតផ្ចង់ ដើម្បីចាប់យកសំឡេងឧបករណ៍បុរាណឱ្យបានសុក្រឹតបំផុត។ ជំនាញក្នុងការកែតម្រូវកម្រិតសំឡេង ត្រូវមានភាពវៃឆ្លាត ដើម្បីកុំឱ្យសំឡេងស្គរ EDM លុបលើសំឡេងឧបករណ៍បុរាណដែលមានលក្ខណៈស្រទន់។ ការចេះប្រើប្រាស់មុខងារ ឧបករណ៍តម្រូវកម្រិតប្រេកង់សំឡេង គឺជាបច្ចេកទេសសំខាន់សម្រាប់កាត់បន្ថយសំឡេងដែលជាន់គ្នា រវាងឧបករណ៍សម័យ និងឧបករណ៍បុរាណ។ ផលិតករត្រូវមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា ការដកស្រង់សំឡេងគំរូ ដើម្បីកាត់យកផ្នែកដ៏ល្អបំផុតនៃសំឡេងឧបករណ៍បុរាណមកច្នៃជាចង្វាក់ថ្មី។ ការយល់ដឹងពីបច្ចេកទេស ការរចនាសំឡេង ជួយឱ្យអ្នកអាចច្នៃសំឡេងឧបករណ៍បុរាណឱ្យមានលក្ខណៈទំនើប។ ជំនាញក្នុងការរៀបចំរចនាសម្ព័ន្ធបទចម្រៀង ត្រូវមានភាពច្នៃប្រឌិត ដើម្បីធ្វើឱ្យផ្នែកបុរាណ និង EDM ឆ្លាស់គ្នាបានយ៉ាងរលូន។ បច្ចេកទេស ក្នុងការកែសម្រួលល្បឿនសំឡេង ត្រូវបានប្រើប្រាស់ដើម្បីតម្រូវឱ្យល្បឿននៃឧបករណ៍បុរាណ ដើរស្របគ្នាជាមួយល្បឿនចង្វាក់នៃភ្លេង EDM។ ផលិតករត្រូវមានជំនាញក្នុងការប្រើប្រាស់ ការសរសេរកូដសំឡេង MIDI ដើម្បីអាចជំនួសសំឡេងឧបករណ៍បុរាណដោយសំឡេងសំយោគឌីជីថលក្នុងករណីចាំបាច់។ ការយល់ដឹងពីបច្ចេកទេស ការសង្កត់កម្រិតសំឡេង ជួយឱ្យសំឡេងឧបករណ៍បុរាណមានស្ថេរភាព និងមានថាមពលអាចប្រកួតប្រជែងជាមួយសំឡេងអេឡិចត្រូនិចបាន។ ផលិតករត្រូវមាន ជំនាញស្ដាប់តន្ត្រី ដែលអាចបែងចែករវាងសំឡេងបែបធម្មជាតិ និងសំឡេងបែបឌីជីថល ឱ្យមានតុល្យភាពនឹងគ្នា។ បច្ចេកទេស ការបញ្ជាសំឡេងដោយស្វ័យប្រវត្តិតាមចង្វាក់ ជួយឱ្យសំឡេងឧបករណ៍បុរាណ លោតចុះឡើងតាមចង្វាក់ស្គរ ដែលបង្កើនភាពរស់រវើកក្នុងបទភ្លេងរាំលេង។ ជំនាញក្នុងការលេងឧបករណ៍តន្ត្រីបុរាណដោយផ្ទាល់ ឬការយល់ពីបច្ចេកទេសលេង ជួយឱ្យការផលិតបទភ្លេងមានលក្ខណៈងាយស្រួល។ ផលិតករត្រូវចេះប្រើប្រាស់មុខងារ ការបញ្ជាមុខងារដោយស្វ័យប្រវត្តិ ដើម្បីបង្កើតការផ្លាស់ប្តូរកម្រិតសំឡេង និងអារម្មណ៍នៃបទភ្លេងពីផ្នែកមួយទៅផ្នែកមួយទៀត។ ការយល់ដឹងពីការដាក់ ការរុញសំឡេងទៅឆ្វេង ឬស្ដាំ ជួយបង្កើតលំហសំឡេងឱ្យអ្នកស្ដាប់មានអារម្មណ៍ថាឧបករណ៍បុរាណកំពុងស្ថិតនៅចំកណ្ដាលនៃភ្លេងទំនើប។ បច្ចេកទេសនៃការប្រើប្រាស់កម្មវិធីកែសម្រួលកម្រិតសំឡេង ជួយឱ្យសំឡេងឧបករណ៍បុរាណដែលថតបាន ត្រូវជាមួយសោភ័ណសំឡេងនៃបទភ្លេងទាំងមូល។ ជំនាញក្នុងការធ្វើ ការសម្រិតសម្រាំងសំឡេងចុងក្រោយ គឺជាដំណាក់កាលចុងក្រោយ ដើម្បីធ្វើឱ្យបទភ្លេងទាំងមូលមានគុណភាពសំឡេងស្មើគ្នា និងអាចចាក់ក្នុងកម្មវិធីធំៗបាន។ ផលិតករត្រូវមានជំនាញក្នុងការស្រាវជ្រាវ និងសិក្សាពីអត្ថន័យនៃឧបករណ៍បុរាណនីមួយៗ ដើម្បីប្រើប្រាស់វាឱ្យចំគោលដៅ និងគោរពតាមក្រមសីលធម៌សិល្បៈ។ ជាចុងក្រោយ ភាពអត់ធ្មត់ និងការសាកល្បង គឺជាជំនាញស្នូលដែលធ្វើឱ្យការបញ្ចូលគ្នាដ៏ស្មុគស្មាញនេះ ក្លាយជាស្នាដៃសិល្បៈដ៏អស្ចារ្យ។ ការលាយបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីបុរាណ និងតន្ត្រីអេឡិចត្រូនិក EDM អាចបង្កើតបានជាទម្រង់តន្ត្រីចម្រុះជាច្រើនប្រភេទ ដែលផ្តល់នូវអារម្មណ៍ប្លែកៗគ្នាទៅតាមការច្នៃប្រឌិត។ សកម្មភាពនៃការផលិតតន្ត្រីដែលលាយបញ្ចូលគ្នារវាងឧបករណ៍បុរាណ និង EDM គឺជាដំណើរការដ៏ផ្ចិតផ្ចង់ ដែលទាមទារការរួមផ្សំគ្នារវាងសិល្បៈច្នៃប្រឌិត និងបច្ចេកវិទ្យាឌីជីថល។ សកម្មភាពដំបូងគឺការស្រាវជ្រាវ និងជ្រើសរើសឧបករណ៍តន្ត្រីបុរាណដែលស័ក្តិសមបំផុតសម្រាប់ចង្វាក់ និងអារម្មណ៍នៃបទភ្លេង EDM ដែលគ្រោងទុក។ អ្នកផលិតតន្ត្រីចាប់ផ្ដើមរៀបចំគ្រោងនៃបទភ្លេង ដោយប្រើសំឡេងសំយោគឌីជីថលជាបណ្ដោះអាសន្ន ដើម្បីកំណត់ទិសដៅនៃបទចម្រៀង។ ការជួបពិភាក្សាជាមួយសិល្បករតន្ត្រីបុរាណ ត្រូវបានធ្វើឡើងដើម្បីស្វែងយល់ពីកម្រិតសំឡេង និងបច្ចេកទេសលេងដែលអាចយកមកប្រើប្រាស់បាន។ សកម្មភាពថតសំឡេងឧបករណ៍បុរាណផ្ទាល់នៅក្នុងស្ទីឌីយ៉ូ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់បំផុត ដើម្បីទទួលបានគុណភាពសំឡេងដ៏ច្បាស់ និងធម្មជាតិ។ ផលិតករត្រូវរៀបចំទីតាំងមីក្រូហ្វូនច្រើនកន្លែងជុំវិញឧបករណ៍បុរាណ ដើម្បីចាប់យកសំឡេងលម្អិតៗពីគ្រប់ជ្រុងជ្រោយនៃឧបករណ៍នោះ។ ការកែតម្រូវល្បឿនសំឡេងឧបករណ៍បុរាណឱ្យដើរស្របគ្នាជាមួយចង្វាក់ EDM គឺជាសកម្មភាពបច្ចេកទេសដែលតម្រូវឱ្យមានភាពសុក្រឹតខ្ពស់។ សកម្មភាព ការកាត់តយកឃ្លាភ្លេងបុរាណខ្លីៗដែលលេចធ្លោ យកមកច្នៃជារង្វង់សំឡេង សម្រាប់ប្រើប្រាស់ក្នុងបទភ្លេង។ ការដាក់ហ្វិចសំឡេង ដូចជា សំឡេងខ្ទរ និង សំឡេងបន្ទរ ទៅលើឧបករណ៍បុរាណ ដើម្បីបង្កើតភាពអស្ចារ្យ និងលំហសំឡេងបែបទំនើប។ សកម្មភាពរចនាសំឡេងបាស ឱ្យមានថាមពលខ្លាំង ប៉ុន្តែមិនជាន់សំឡេងជាមួយឧបករណ៍បុរាណដែលមានកម្រិតសំឡេងទាបដូចជាស្គរធំ។ ការសាកល្បងបញ្ចូលសំឡេងសំយោគ ឱ្យដេញតាមសំឡេងឧបករណ៍បុរាណ ដើម្បីបង្កើតនូវសំឡេងថ្មីមួយដែលប្លែកពីគេ។ សកម្មភាពរៀបចំរចនាសម្ព័ន្ធបទចម្រៀង ដោយបែងចែកផ្នែកដែលត្រូវលេចធ្លោឧបករណ៍បុរាណ និងផ្នែកដែលត្រូវលេចធ្លោចង្វាក់ EDM។ ការសម្រួលកម្រិតសំឡេង ត្រូវបានធ្វើឡើងដដែលៗ ដើម្បីឱ្យឧបករណ៍នីមួយៗមានកន្លែងរៀងៗខ្លួន និងមិនរំខានសំឡេងគ្នាទៅវិញទៅមក។ សកម្មភាពផ្ទៀងផ្ទាត់សំឡេងជាមួយអ្នកជំនាញតន្ត្រីបុរាណ ដើម្បីធានាថាការច្នៃប្រឌិតថ្មីមិនធ្វើឱ្យបាត់បង់អត្តសញ្ញាណដើមនៃឧបករណ៍នោះឡើយ។ ការប្រើប្រាស់បច្ចេកទេស ការបញ្ជាមុខងារដោយស្វ័យប្រវត្តិ ដើម្បីបង្កើន ឬបន្ថយសំឡេងឧបករណ៍បុរាណទៅតាមអារម្មណ៍នៃបទភ្លេងក្នុងវគ្គនីមួយៗ។ សកម្មភាពថតរូបភាព និងវីដេអូក្នុងកំឡុងពេលផលិត ដើម្បីត្រៀមសម្រាប់ផ្សព្វផ្សាយពីកិច្ចសហការរវាងសិល្បៈបុរាណ និងសម័យ។ ការធ្វើ ការសម្រិតសម្រាំងសំឡេងចុងក្រោយ គឺជាសកម្មភាពចុងក្រោយដើម្បីពង្រឹងគុណភាពសំឡេងឱ្យបានស្មើល្អ និងអាចយកទៅចាក់ក្នុងធុងបាសខ្នាតធំបាន។ សកម្មភាពសាកល្បងចាក់បទភ្លេងដែលផលិតរួច នៅក្នុងកម្មវិធីជប់លៀង ឬក្លឹបកម្សាន្ត ដើម្បីពិនិត្យមើលប្រតិកម្មរបស់អ្នកស្ដាប់ និងអ្នករាំ។ ការរៀបចំឯកសារអាជ្ញាប័ណ្ណ និងការផ្ដល់កិត្តិយសដល់ម្ចាស់ឧបករណ៍បុរាណ ឬគ្រូជំនាញដែលបានចូលរួមចំណែកក្នុងបទចម្រៀង។ សកម្មភាពបង្ហោះ និងផ្សព្វផ្សាយស្នាដៃលើបណ្ដាញសង្គម ដើម្បីបង្ហាញពីការវិវត្តថ្មីនៃតន្ត្រីខ្មែរទៅកាន់ពិភពលោក។ ជាចុងក្រោយ គឺសកម្មភាពសម្ដែងផ្ទាល់លើឆាក ដែលមានការប្រគំឧបករណ៍បុរាណអមជាមួយការចាក់ភ្លេងដោយ DJ។ ការលាយបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីបុរាណ និងតន្ត្រីអេឡិចត្រូនិក EDM មិនត្រឹមតែជាការបង្កើតបទភ្លេងថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្សារភ្ជាប់បេះដូងនៃអត្តសញ្ញាណជាតិ ទៅកាន់ពិភពសម័យកាលដ៏រស់រវើក។ សារៈសំខាន់ចម្បងបំផុតគឺការជួយថែរក្សា និងអភិរក្សឧបករណ៍តន្ត្រីបុរាណកុំឱ្យបាត់បង់ តាមរយៈការធ្វើឱ្យវាកាន់តែមានប្រជាប្រិយភាពក្នុងស្រទាប់យុវជន។ វាជួយបង្ហាញពីភាពបត់បែន និងភាពសម្បូរបែបនៃសិល្បៈដូនតា ដែលអាចលេងចុះសម្រុងជាមួយបច្ចេកវិទ្យាតន្ត្រីទំនើបបំផុតរបស់ពិភពលោក។ ការបញ្ចូលគ្នានេះជួយឱ្យឧបករណ៍បុរាណមានឱកាសបង្ហាញខ្លួននៅលើឆាកតន្ត្រីខ្នាតធំ និងមហោស្រពតន្ត្រីអន្តរជាតិនានា។ វាគឺជាការបង្កើតនូវសោភ័ណសំឡេងថ្មីមួយ ដែលផ្ដល់នូវអារម្មណ៍ប្លែកអស្ចារ្យ និងទាក់ទាញចិត្តអ្នកស្ដាប់គ្រប់វ័យ។ តន្ត្រីប្រភេទនេះជួយជំរុញឱ្យក្មេងៗជំនាន់ក្រោយងាកមកចង់រៀនលេងឧបករណ៍បុរាណឡើងវិញ បន្ទាប់ពីឃើញភាពឡូយឆាយរបស់វាក្នុងចង្វាក់ EDM។ វាផ្ដល់អត្ថប្រយោជន៍ក្នុងការផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់សកលលោក តាមរយៈភាសាតន្ត្រីដែលមនុស្សគ្រប់ជាតិសាសន៍អាចយល់ និងរាំតាមបាន។ ការលាយបញ្ចូលគ្នានេះជួយបង្កើនតម្លៃសេដ្ឋកិច្ចដល់សិល្បករបុរាណ តាមរយៈការសហការផលិតបទចម្រៀងសម័យថ្មីដែលទទួលបានការគាំទ្រខ្លាំង។ វាគឺជាស្ពានតភ្ជាប់រវាងយុគសម័យពីរ ដែលអនុញ្ញាតឱ្យមនុស្សចាស់ និងក្មេងអាចរីករាយជាមួយបទភ្លេងតែមួយរួមគ្នាបានយ៉ាងចុះសម្រុង។ សារៈសំខាន់មួយទៀតគឺការបង្ហាញពីគំនិតច្នៃប្រឌិតឥតដែនកំណត់របស់ផលិតករតន្ត្រីខ្មែរ ក្នុងការរួមបញ្ចូល មនោសញ្ចេតនាបុរាណ ជាមួយ ថាមពលសម័យ។ វាជួយឱ្យឧបករណ៍តន្ត្រីបុរាណជៀសផុតពីការក្លាយជា វត្ថុបុរាណ ដែលគេគ្រាន់តែដាក់តាំងបង្ហាញ ប៉ុន្តែបានក្លាយជា វត្ថុរស់ ដែលនៅតែមានឥទ្ធិពល។ ការប្រើប្រាស់ EDM ជួយឱ្យសំឡេងឧបករណ៍បុរាណអាចលាន់ឮបានកាន់តែឆ្ងាយ និងមានកម្លាំងខ្លាំងដែលអាចចាក់ក្នុងធុងបាសខ្នាតយក្សបាន។ វាផ្ដល់ឱកាសឱ្យមានការបង្កើតការងារថ្មីៗសម្រាប់សិល្បករ ដូចជាការសម្ដែងរួមគ្នា រវាងអ្នកលេងឧបករណ៍បុរាណ និង DJ។ តន្ត្រីប្រភេទនេះជួយពង្រឹងស្មារតីស្នេហាជាតិ និងមោទនភាពជាតិ នៅពេលដែលពលរដ្ឋបានឮសំឡេងឧបករណ៍ជាតិខ្លួនល្បីលើឆាកអន្តរជាតិ។ វាគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការអប់រំយុវជនឱ្យយល់ពីតម្លៃនៃវប្បធម៌ តាមរយៈទម្រង់សិល្បៈដែលពួកគេចូលចិត្ត និងនិយមប្រើប្រាស់។ ការលាយបញ្ចូលគ្នានេះជួយឱ្យវិស័យតន្ត្រីក្នុងស្រុកមានភាពប្រកួតប្រជែងខ្ពស់ និងមិនមានភាពដដែលៗ ដែលនាំឱ្យអ្នកស្ដាប់ធុញទ្រាន់។ វាផ្ដល់នូវបទពិសោធន៍ថ្មីដល់អ្នកទេសចរបរទេស ដែលចង់ស្ដាប់តន្ត្រីបែប វប្បធម៌ទាន់សម័យ នៅពេលមកកម្សាន្តក្នុងប្រទេសយើង។ សារៈសំខាន់ផ្នែកបច្ចេកទេសគឺវាជួយឱ្យផលិតករបានអភិវឌ្ឍជំនាញខាង ការរចនាសំឡេង និងការថតសំឡេងឧបករណ៍ពិតៗឱ្យកាន់តែមានគុណភាព។ វាជួយរក្សាតុល្យភាពរវាងការទទួលយកវប្បធម៌បរទេស និងការរក្សាការពារអត្តសញ្ញាណជាតិឱ្យនៅដដែលទោះជាស្ថិតក្នុងយុគសម័យឌីជីថល។ តន្ត្រីនេះជួយបង្កើតឱ្យមាន ម៉ាកសញ្ញាតន្ត្រីជាតិ ដែលងាយស្រួលសម្គាល់ និងមានភាពលេចធ្លោលើទីផ្សារស្ទ្រីមមីង។ វាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវចិត្ត តាមរយៈការរួមផ្សំរវាងសំឡេងឧបករណ៍ខ្សែដែលជួយឱ្យអារម្មណ៍ស្ងប់ និងចង្វាក់ EDM ដែលជួយឱ្យមានថាមពល។ ការលាយបញ្ចូលគ្នានេះជួយឱ្យមានការចងក្រងឯកសារសំឡេងឧបករណ៍បុរាណក្នុងទម្រង់ឌីជីថល សម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយប្រើប្រាស់។ វាជម្រុញឱ្យមានការវិនិយោគកាន់តែច្រើនលើវិស័យសិល្បៈច្នៃប្រឌិត និងការផលិតតន្ត្រីបែបលក្ខណៈស្តង់ដារ។ វាជួយបង្កើនភាពជិតស្និទ្ធ និងការយោគយល់គ្នារវាងសិល្បកររាមច្បង និងសិល្បករវ័យក្មេង តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ការងារ។ ការរៀបចំព្រឹត្តិការណ៍តន្ត្រីប្រភេទនេះ ជួយទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយធំៗ ដែលផ្ដល់ផលចំណេញដល់ការផ្សព្វផ្សាយទេសចរណ៍វប្បធម៌។ ជាចុងក្រោយ វាគឺជាការកសាងកេរដំណែលថ្មីមួយសម្រាប់កូនខ្មែរ ដើម្បីបង្ហាញថា សិល្បៈខ្មែរមានភាពអមតៈ និងអាចវិវត្តខ្លួនបានគ្រប់កាលៈទេសៈ។ ជារួមមក ការលាយបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីបុរាណ និងតន្ត្រីអេឡិចត្រូនិក EDM គឺជាជំហានដ៏អស្ចារ្យមួយនៃវិស័យសិល្បៈដែលបង្ហាញពីការអភិរក្សក្នុងរូបភាពអភិវឌ្ឍ។ វាគឺជាការផ្ដល់ដង្ហើមថ្មីដល់ឧបករណ៍តន្ត្រីដូនតា ឱ្យបន្តរស់រានមានជីវិតក្នុងបេះដូងយុវជន និងបង្ហាញពន្លឺនៅលើឆាកអន្តរជាតិ។ តាមរយៈការច្នៃប្រឌិតនេះ យើងមិនត្រឹមតែបានបទភ្លេងដែលពីរោះ និងទំនើបប៉ុណ្ណោះទេ ប៉ុន្តែយើងបានរក្សាទុកនូវព្រលឹងវប្បធម៌ជាតិឱ្យនៅគង់វង្ស និងមានតម្លៃជានិច្ចទោះជាពិភពលោកវិវត្តទៅដល់ណាក៏ដោយ។